រីឯកំពឹសលីងវិញ វាជាមុខម្ហូបដែលងាយស្រួលធ្វើជាងគេ ហើយគ្រឿងផ្សំក៏មានតិចមិនចំបាច់ចំណាយអស់ច្រើនក្នុងការចម្អិន។ គ្រឿងផ្សំំសម្រាប់ធ្វើកំពឹសលីងឱ្យមានរសជាតិឆ្ងាញ់មាន កំពឹស ខ្ទឹមស ម្ទេស ស្លឹកខ្ទឹម ស្លឹកក្រូចសើច អំបិល ស្ករស ម្សៅស៊ុប ប្រេងឆា។ ដំបូងលាងកំពឹសឱ្យស្អាតសិន រួចដាក់ខ្ទះឱ្យក្តៅ សិមចាក់ប្រេងឆាចូល ហើយបំពងស្លឹកក្រូចសើចឱ្យស្រួយរួចដួសទុកមួយឡែក។ បន្ទាប់ចាក់ខ្ទឹមសចិញ្រ្ចាំចូល ត្រូវរំលីងវាឱ្យឈ្ងុយ បន្ទាប់មកដាក់កំពឹស និងគ្រឿងទេសចូល រួចឆាឱ្យឈ្ងុយប្រហែល 2–3 នាទី សិមបិទភ្លើង។ អ្នកអាចដួសវាដាក់ចាន ហើយរោយម្ទេស ស្លឹកខ្ទឹម និងស្លឹកក្រូចសើចបំពង ពីលើជាការស្រេច។ កំពឹសលីងក៏ជាមុខម្ហូបមួយប្រភេទរបស់ខ្មែរ ដែលគេនិយមធ្វើលក់តាមតំបន់ទេសចរណ៍និងចំណតឡានផងដែរ។